ការដាំដុះស្វាយបានក្លាយទៅជាមុខរបរមួយដ៏សំខាន់សម្រាប់ប្រជាកសិករកម្ពុជា ដោយសារតែដំណាំប្រភេទនេះផ្ដល់ទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុក។ អ្វីដែលសំខាន់នោះគឺ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីការរៀបចំដី រហូតដល់ការថែទាំក្រោយពេលដាំ។ មុននឹងចាប់ផ្ដើមដាំ កសិករត្រូវជ្រើសរើសពូជស្វាយណាដែលល្អ ធន់នឹងជំងឺ និងសមស្របទៅនឹងអាកាសធាតុ។ ពូជស្វាយដែលពេញនិយមដាំនៅកម្ពុជាមានដូចជា ពូជស្វាយកែវរមៀត ពូជស្វាយប៉ោម និងពូជស្វាយហុងសាកែវ ជាដើម។ ការដាំដុះអាចធ្វើឡើងតាមពីររបៀប គឺការដាំដោយប្រើគ្រាប់ និងការដាំដោយប្រើកូនផ្សាំ។ ដំណាក់កាលដំបូងនៃការដាំស្វាយ គឺការរៀបចំដី ដំណាក់កាលនេះកសិករត្រូវភ្ជួររាស់ដីឲ្យបានពីរទៅបីដង ដើម្បីកម្ចាត់ស្មៅ និងធ្វើឲ្យដីធូរ។ បន្ទាប់មក គេត្រូវលើករង ឬជីករណ្ដៅដែលមានទំហំសមរម្យ សម្រាប់ដាំកូនស្វាយ។ គម្លាតពីមួយដើមទៅមួយដើមគួរតែមានចន្លោះពី ៨ ទៅ ១០ ម៉ែត្រ ដើម្បីឲ្យដើមស្វាយមានលំហគ្រប់គ្រាន់សម្រាប់ការលូតលាស់។ ក្រោយពីជីករណ្ដៅរួច គេត្រូវដាក់ជីកំប៉ុស្ត ឬជីធម្មជាតិ ដើម្បីបង្កើនជីជាតិដី។ ដំណាក់កាលបន្ទាប់គឺការដាំកូនស្វាយ ហើយមុននឹងដាំ កសិករត្រូវដកកូនស្វាយចេញពីថង់ដោយប្រុងប្រយ័ត្ន កុំឲ្យប៉ះពាល់ដល់ឫស។ ពេលដាក់ចូលទៅក្នុងរណ្ដៅ ត្រូវកប់គល់កូនស្វាយឲ្យត្រឹមថ្នាក់ដី ហើយចាក់ទឹកស្រោចឲ្យជោគ។ ការថែទាំដើមស្វាយក្រោយពេលដាំ គឺជារឿងសំខាន់បំផុតដើម្បីទទួលបានទិន្នផលល្អ។ កសិករត្រូវស្រោចទឹកជាប្រចាំ ជាពិសេសក្នុងរដូវប្រាំង ក្នុងរយៈពេល ៣ ឆ្នាំដំបូង ដើមស្វាយត្រូវការទឹកច្រើនដើម្បីលូតលាស់។ ក្រៅពីការស្រោចទឹក ការកាត់មែកចាស់ៗ និងមែកដែលខូច គឺជារឿងចាំបាច់ដើម្បីឲ្យដើមស្វាយមានរាងស្អាត និងទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ការដាក់ជីជាប្រចាំក៏ជួយឲ្យដើមស្វាយមានសុខភាពល្អ និងផ្ដល់ផ្លែច្រើន។ នៅពេលដែលដើមស្វាយចាប់ផ្ដើមចេញផ្កា កសិករត្រូវការពារផ្កាទាំងនោះពីជំងឺ និងសត្វល្អិតដោយការបាញ់ថ្នាំ។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន និងគោរពតាមបទដ្ឋានបច្ចេកទេស។ តាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តដែលមានផ្ទៃដីដាំដុះស្វាយច្រើនជាងគេនៅកម្ពុជា គឺខេត្តកំពង់ស្ពឺ។ ខេត្តនេះមានភូមិសាស្ត្រអំណោយផល និងមានកសិករជាច្រើនដែលប្រកបរបរដាំស្វាយ។ ក្រៅពីខេត្តកំពង់ស្ពឺ ខេត្តដទៃទៀតដូចជា កំពត កណ្ដាល បាត់ដំបង និងបន្ទាយមានជ័យ ក៏មានការដាំដុះស្វាយក្នុងទ្រង់ទ្រាយធំផងដែរ។ កសិករនៅតាមខេត្តទាំងនេះភាគច្រើនបានប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាពផ្លែស្វាយរបស់ខ្លួន។ ផ្លែស្វាយកម្ពុជាមានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ ដែលធ្វើឲ្យមានតម្រូវការទីផ្សារខ្ពស់។ ទីផ្សារស្វាយនៅកម្ពុជាមានពីរផ្នែកធំៗ គឺទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ សម្រាប់ការលក់ដូរនៅផ្សារក្នុងស្រុក ផ្លែស្វាយត្រូវបានប្រមូលផលទាំងនៅខ្ចី និងទុំ ដើម្បីលក់ឲ្យអ្នកបរិភោគដែលចូលចិត្តរសជាតិផ្សេងៗគ្នា។ ស្វាយខ្ចីត្រូវបានគេយកមកធ្វើជាអន្លក់ជ្រលក់ទឹកត្រីកោះកុង ឬញ៉ាំជាមួយប្រហុកផ្អែម។ ជាពិសេស ស្វាយខ្ចី ឬក្ដឹបស្វាយ គេពេញនិយមធ្វើជាប្រភេទម្ជូរចម្រុះ ដូចជាម្ជូរស្វាយត្រាំ ឬម្ជូរស្វាយស្រស់ ដែលញ៉ាំជាមួយអំបិលបុកច្រើនប្រភេទតាមចំណូលចិត្ត។ ចំណែកឯស្វាយទុំវិញ ត្រូវបានគេយកមកធ្វើជាបង្អែម នំ ឬគ្រាន់តែហូបជាផ្លែឈើធម្មតា ហើយស្វាយដែលលក់ក្នុងស្រុកក៏មានតម្លៃសមរម្យផងដែរ។ ចំណែកឯការនាំចេញវិញ ស្វាយកម្ពុជាភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ប៉ុន្ដែ បច្ចុប្បន្នមានរោងចក្រជាច្រើនដែលបញ្ជាទិញស្វាយទុំដើម្បីផលិតចេញជាដំណាប់ស្វាយស្ងួតនៅក្នុងស្រុកជាមុនសិន មុននឹងពួកគេនាំចេញទៅក្រៅប្រទេស។ ក្រៅពីនេះ ការនាំចេញទៅកាន់ប្រទេសចិនក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ដើម្បីអាចនាំចេញទៅទីផ្សារបរទេសបាន ផ្លែស្វាយត្រូវតែមានគុណភាពខ្ពស់ និងឆ្លងកាត់ការត្រួតពិនិត្យអនាម័យត្រឹមត្រូវ។ រោងចក្រកែច្នៃស្វាយជាច្រើននៅកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការវេចខ្ចប់ និងកែច្នៃផ្លែស្វាយសម្រាប់នាំចេញ។ ការនាំចេញស្វាយមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលរបស់កសិករទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ រដូវកាលដែលប្រជាកសិករចាប់ផ្ដើមដាំស្វាយច្រើនជាងគេ គឺនៅដើមរដូវវស្សា ព្រោះអាកាសធាតុមានសំណើមច្រើន និងងាយស្រួលក្នុងការថែទាំ។ ការដាំនៅដើមរដូវវស្សា ធ្វើឲ្យកូនស្វាយលូតលាស់បានលឿន និងរឹងមាំ ដោយមិនចាំបាច់ស្រោចទឹកញឹកញាប់ពេក។ ទោះបីជាយ៉ាងណាក៏ដោយ កសិករខ្លះក៏អាចដាំស្វាយនៅរដូវប្រាំងបានផងដែរ ប្រសិនបើពួកគេមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់។ ការដាំស្វាយមិនមានរដូវកាលកំណត់ជាក់លាក់ដូចដំណាំស្រូវនោះទេ ព្រោះស្វាយគឺជាដំណាំឈើហូបផ្លែដែលដាំបានគ្រប់រដូវ។ ដូចនេះហើយ ការដាំដុះស្វាយគឺជាផ្នែកមួយដ៏សំខាន់នៃវិស័យកសិកម្មនៅកម្ពុជា។ ដំណើរការនៃការដាំដុះទាមទារការសិក្សាយ៉ាងហ្មត់ចត់ និងការថែទាំជាប់លាប់។ ជាមួយនឹងការគាំទ្រពីស្ថាប័នរដ្ឋ និងការខិតខំប្រឹងប្រែងរបស់កសិករ ដំណាំស្វាយនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញសេដ្ឋកិច្ចជាតិ។